ការធ្វើទឹកសណ្តែកសដោយខ្លួនឯងគឺងាយស្រួល ហើយយើងក៏ទទួលបានទឹកសណ្ដែកដែលថ្មីឆ្ងាញ់ និងមានអនាម័យដែរ។ សម្រាប់គ្រឿងផ្សំមានដូចជា សណ្តែកសៀងចំនួន ២៥០ ក្រាម ស្ករសអាចដាក់តាមចំណូលចិត្ត បើសិនជាអ្នកចង់បានរសជាតិផ្អែមខ្លាំង ឬផ្អែមតិចៗ។ ហើយត្រូវការទឹកស្អាត ប្រហែល ២ លីត្រ អាចបន្ថែម ឬបន្ថយតាមចំណូលចិត្ត, ស្លឹកតើយចំនួន ២ ទៅ ៣ សន្លឹក សម្រាប់ក្លិនឈ្ងុយ។ ចំពោះសម្ភារៈដែលត្រូវប្រើប្រាស់មានដូចជា ឆ្នាំងធំ ម៉ាស៊ីនក្រឡុក ក្រណាត់ស្តើងសម្រាប់ច្រោះ ចានធំ ឬកែវសម្រាប់ត្រាំសណ្ដែក។ ចំំណែកឯវីធីធ្វើមានដូចជា លាងសណ្តែកសឱ្យស្អាត រួចត្រាំក្នុងទឹកធម្មតារយៈពេលយ៉ាងតិច ៨ ម៉ោង ឬពេញមួយយប់។ ការត្រាំនេះនឹងធ្វើឱ្យសណ្តែកទន់ និងងាយស្រួលកិន ហើយក៏ជួយកាត់បន្ថយសារធាតុដែលរារាំងការស្រូបយកសារធាតុចិញ្ចឹមផងដែរ។ បន្ទាប់ពីត្រាំរួច សណ្តែកនឹងរីកធំ ហើយទន់ ដូច្នេះយើងអាចចាក់ទឹកត្រាំចាស់ចោល រួចលាងសណ្តែកសារជាថ្មីឱ្យស្អាតល្អ។ អ្នកអាចបកសម្បកសណ្តែកចេញខ្លះៗ ប្រសិនបើចង់ឱ្យទឹកសណ្ដែករឹតតែម៉ដ្ឋល្អ និងកាត់បន្ថយជាតិស្ករ ប៉ុន្តែវាមិនចាំបាច់ទាំងស្រុងនោះទេ។ បន្ទាប់់មកដាក់សណ្តែកដែលលាងស្អាតហើយចូលក្នុងម៉ាស៊ីនក្រឡុក។ ចាក់ទឹកស្អាតប្រហែល ១ លីត្រចូល រួចក្រឡុកឱ្យម៉ដ្ឋល្អ បើម៉ាស៊ីនក្រឡុកតូច អ្នកអាចក្រឡុកពីរដងក៏បាន។ យើងត្រូវក្រឡុកឱ្យម៉ដ្ឋបំផុតតាមដែលអាចធ្វើបាន ដើម្បីឱ្យទឹកដោះសណ្តែកចេញបានច្រើន។ បន្ទាប់មកយកក្រណាត់ស្តើង ដាក់ពីលើចានធំ ឬឆ្នាំង រួចចាក់ទឹកសណ្តែកដែលក្រឡុកហើយនោះចូលក្នុងក្រណាត់។ ក្រោយមក ពូតក្រណាត់ថ្នមៗដើម្បីយកទឹកសណ្តែកចេញ រួចច្របាច់ឱ្យអស់ទឹកតាមដែលអាចធ្វើបាន ចំណែកឯកាកសណ្តែកដែលនៅសល់ អ្នកអាចទុកធ្វើនំ ឬម្ហូបផ្សេងក៏បានដែរ។ បន្ទាប់មកបន្ថែមទឹកដែលនៅសល់ ប្រហែល ១ លីត្រទៀត ចូលក្នុងទឹកសណ្តែកដែលច្រោះរួច។ យើងត្រូវចាក់ទឹកសណ្តែកដែលបានច្រោះរួចចូលក្នុងឆ្នាំង បន្ទាប់មកដាក់ស្លឹកតើយដែលលាងស្អាតចងជាចំណង បោះចូលទៅក្នុងឆ្នាំង ។ យើងត្រូវបើកភ្លើងមធ្យម ហើយកូរឱ្យជាប់ដៃ ដើម្បីកុំឱ្យខ្លោចបាតឆ្នាំង រួចទុកឱ្យពុះ និងរំងាស់ប្រហែល ១៥ ទៅ ២០ នាទីដោយកូរម្ដងម្កាល។ ការរំងាស់នេះគឺដើម្បីឱ្យទឹកសណ្តែកឆ្អិនល្អ និងកម្ចាត់ក្លិនឆៅរបស់សណ្តែក ហើយពេលរំងាស់រួច ពពុះអាចនឹងឡើងច្រើន ដូច្នេះត្រូវប្រយ័ត្នកុំឱ្យហៀរឆ្នាំង ឬអ្នកអាចបន្ថយភ្លើង និងដួសពពុះចេញខ្លះ។ បន្ទាប់ពីបិទភ្លើង និងស្រង់ស្លឹកតើយចេញ អ្នកអាចបន្ថែមស្ករសតាមចំណូលចិត្តនៅពេលទឹកសណ្តែកនៅក្ដៅ ឬត្រជាក់ មុនពេលទទួលទាន។ យើងត្រូវចាំឱ្យទឹកសណ្តែកត្រជាក់សិន សិមចាក់វាចូលដប ឬកែវបិទជិត ហើយដាក់ចូលទូរទឹកកក ព្រោះវាអាចរក្សាទុកក្នុងទូទឹកកករយៈពេលប្រហែល ៣ ទៅ ៥ ថ្ងៃ។ ដើម្បីឱ្យទឹកសណ្ដែកកាន់តែឈ្ងុយ អ្នកអាចបន្ថែមអំបិលបន្តិចពេលកំពុងរំងាស់ ហើយប្រសិនបើអ្នកចង់បានទឹកសណ្ដែកខាប់ ឬរាវជាងនេះ អ្នកអាចកែសម្រួលបរិមាណទឹកនៅពេលក្រឡុកបាន។ ទឹកសណ្ដែកសដែលធ្វើដោយខ្លួនឯងគឺល្អសម្រាប់សុខភាព ព្រោះគ្មានសារធាតុរក្សាទុក ឬសារធាតុគីមីផ្សេងៗ។ ទឹកសណ្តែកសត្រូវបានគេទទួលស្គាល់ថាជាភេសជ្ជៈដែលមានអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាព ដោយសារតែវាសម្បូរទៅដោយសារធាតុចិញ្ចឹម។ ទឹកសណ្តែកសជាប្រភពប្រូតេអុីនដ៏ល្អ ជាពិសេសសម្រាប់អ្នកញុំាបួស ឬអ្នកដែលមិនទទួលទានសាច់។ ប្រូតេអុីនគឺចាំបាច់ណាស់សម្រាប់ការលូតលាស់ សាងសង់ និងជួសជុលកោសិកាក្នុងរាងកាយរបស់មនុស្ស។ ទឹកសណ្តែកសមានផ្ទុកនូវវីតាមីន D, B12 និងជាតិកាល់ស្យូម ដែលសុទ្ធតែសំខាន់សម្រាប់សុខភាពឆ្អឹង និងប្រព័ន្ធប្រសាទ។ ទឹកសណ្តែកមានជាតិសរសៃ ដែលជួយដល់ប្រព័ន្ធរំលាយអាហារ និងកាត់បន្ថយហានិភ័យនៃជំងឺទល់លាមក។ វាក៏អាចជួយកាត់បន្ថយកម្រិតកូលេស្តេរ៉ុលអាក្រក់ និងទ្រីគ្លីសេរីត ដែលជាកត្តាហានិភ័យចម្បងនៃជំងឺបេះដូងផងដែរ។ ទឹកសណ្តែកមានផ្ទុកអាស៊ីតខ្លាញ់មិនឆ្អែតម្យ៉ាង ដែលល្អសម្រាប់សុខភាពសរសៃឈាមបេះដូង។ ទឹកសណ្តែកសក៏មានជាតិ កាល់ស្យូម និង វីតាមីន D ខ្ពស់ដែរ។ កាល់ស្យូម និង វីតាមីន D នេះដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសុខភាពឆ្អឹងឱ្យរឹងមាំ និងការពារជំងឺពុកឆ្អឹង។ ទឹកសណ្តែកសមានជាតិកាឡូរីទាបជាងទឹកដោះគោមួយចំនួន ហើយមានផ្ទុកជាតិប្រូតេអុីនខ្ពស់អាចជួយឱ្យអ្នកឆ្អែតបានយូរ។ វាជួយកាត់បន្ថយការឃ្លានអាហារច្រើនហួសហេតុ ដែលអាចជួយដល់ការសម្រកទម្ងន់ ឬរក្សាទម្ងន់បានល្អ។ ទឹកសណ្តែកសគឺជាជម្រើសដ៏ល្អសម្រាប់អ្នកដែលមានប្រតិកម្មជាមួយជាតិទឹកដោះគោ ឬមិនអាចរំលាយជាតិឡាក់តូសបាន ព្រោះវាគ្មានជាតិឡាក់តូសទាល់តែសោះ។ វាក៏ជួយការពារកោសិកាពីរ៉ាឌីកាល់សេរី ដែលជាមូលហេតុមួយនៃការកើតជំងឺរ៉ាំរ៉ៃ និងភាពចាស់ផងដែរ។ ទឹកសណ្តែកសបានក្លាយជាភេសជ្ជៈដ៏ពេញនិយមមួយនៅជុំវិញពិភពលោក ជាពិសេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែអត្ថប្រយោជន៍សុខភាព និងនិន្នាការនៃការរស់នៅ។ បច្ចុប្បន្ននេះ ទឹកសណ្តែកសមានលក់យ៉ាងទូលំទូលាយនៅតាមហាង ផ្សារទំនើប និងសូម្បីតែតាមតូបលក់រាយតូចៗ។ តម្លៃរបស់វាក៏សមរម្យផងដែរ ធ្វើឱ្យវាជាជម្រើសដែលអាចទទួលយកបានសម្រាប់មនុស្សទូទៅ។ មនុស្សកាន់តែច្រើនចាប់អារម្មណ៍លើសុខភាព និងឥទ្ធិពលនៃរបបអាហាររបស់ពួកគេទៅលើបរិស្ថាន។ ការយល់ដឹងអំពីសារៈសំខាន់នៃប្រូតេអ៊ីនរុក្ខជាតិក៏បានជំរុញឱ្យទឹកសណ្តែកសកាន់តែមានប្រជាប្រិយភាពផងដែរ។ មានអត្ថប្រយោជន៍សុខភាពច្រើន ងាយស្រួលរកទិញ និងមានភាពចម្រុះក្នុងការប្រើប្រាស់។ ទោះបីជាទឹកសណ្តែកសមានអត្ថប្រយោជន៍ច្រើនយ៉ាងណាក៏ដោយ យ៉ាងណាមិញ មានមនុស្សខ្លះអាចមានប្រតិកម្មជាមួយសណ្តែកសៀង។ ដូចនេះ ការពិគ្រោះជាមួយគ្រូពេទ្យ ឬអ្នកជំនាញអាហារូបត្ថម្ភគឺជារឿងល្អបំផុត ប្រសិនបើអ្នកមានការព្រួយបារម្ភអំពីរបបអាហាររបស់អ្នក។ សរុបមកទឹកសណ្ដែកសផ្ដល់អត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពរបស់មនុស្ស។